ការជួយសង្គមរបស់ក្រុមហ៊ុនលែងជាការស្ម័គ្រចិត្តទៀតហើយ ប៉ុន្តែវាបានក្លាយជាផ្នែកមួយនៃកាតព្វកិច្ចក្នុងអាជីវកម្មទំនើបនៅកម្ពុជា។ កាលពីមុន អ្នកលក់ដូរភាគច្រើនយល់ថា ការជួយសង្គមមានត្រឹមតែការចែកទាន ឬការធ្វើបុណ្យតាមវត្តអារាមប៉ុណ្ណោះ។ មកដល់បច្ចុប្បន្ន ម្ចាស់អាជីវកម្មយល់ឃើញថា ការធ្វើល្អចំពោះសង្គម គឺជាការកសាងភាពរឹងមាំយូរអង្វែងឱ្យក្រុមហ៊ុន។ ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) តែងតែបរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់ កាកបាទក្រហមកម្ពុជា ជារៀងរាល់ឆ្នាំ។ ធនាគារ ABA បានវិនិយោគយ៉ាងខ្លាំងលើការអប់រំផ្នែកឌីជីថល និងការផ្ដល់អាហារូបករណ៍ដល់និស្សិតតាមរយៈកម្មវិធីរបស់រដ្ឋ។ ក្រុមហ៊ុន ណាហ្គាវើលដ៍ (NagaWorld) មានកម្មវិធីចុះជួយសហគមន៍យ៉ាងសកម្ម ដូចជាការដាំដើមឈើ និងការសម្អាតបរិស្ថានតាមតំបន់ឆ្នេរ។ ធនាគារ អេស៊ីលីដា (ACLEDA) ដើរតួយ៉ាងសំខាន់ក្នុងការបង្រៀនចំណេះដឹងហិរញ្ញវត្ថុដល់កសិករនៅតាមបណ្ដាខេត្តឆ្ងាយៗ។ ក្រុមហ៊ុន ស្មាត (Smart) លេចធ្លោខ្លាំងក្នុងការគាំទ្រវិស័យបច្ចេកវិទ្យា និងការបង្កើតកម្មវិធីប្រកួតប្រជែងសមត្ថភាពយុវជន។ ក្រុមហ៊ុន សែលកាត (Cellcard) តែងតែឧបត្ថម្ភដល់ព្រឹត្តិការណ៍កីឡាជាតិ និងការប្រកួតកីឡាអេឡិចត្រូនិកដែលយុវជនខ្មែរនិយមចូលចិត្ត។ ក្រុមហ៊ុន ព្រូដិនសល (Prudential) ផ្ដោតសំខាន់លើការអប់រំកុមារតូចៗអំពីការសន្សំ និងការការពារសុខភាព។ ក្រុមហ៊ុន ភេសជ្ជៈកម្ពុជា កូកាកូឡា (Coca-Cola) បានដំឡើងប្រព័ន្ធចម្រោះទឹកស្អាតតាមសាលារៀនជាច្រើននៅតាមជនបទ។ ក្រុមហ៊ុន ស៊ី ភី ខេមបូឌា (CP Cambodia) ជួយបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមសត្វដល់កសិករខ្មែរដើម្បីបង្កើនចំណូល។ ក្រុមហ៊ុន ប៉េង ហួត (Peng Huoth) តែងតែរៀបចំកម្មវិធីសប្បុរសធម៌ និងការកសាងសាលារៀននៅក្នុងតំបន់អភិវឌ្ឍន៍របស់ខ្លួន។ ក្នុងវិស័យ កាត់ដេរ រោងចក្រធំៗចាប់ផ្ដើមបង្កើតមណ្ឌលសុខភាព និងកន្លែងមើលថែទាំកុមារសម្រាប់កម្មការិនី។ វិស័យ ទេសចរណ៍ ក្នុងស្រុកបានជម្រុញការប្រើប្រាស់ផលិតផលសហគមន៍ ដើម្បីជួយដល់សេដ្ឋកិច្ចពលរដ្ឋមូលដ្ឋាន។ ក្រុមហ៊ុន ដឹកជញ្ជូនទំនិញ ដូចជា Foodpanda ឬ Grab ផ្ដល់ឱកាសការងារដល់យុវជនរាប់ម៉ឺននាក់ក្នុងសម័យឌីជីថល។ ក្រុមហ៊ុន ស្រាបៀរ នៅកម្ពុជា ជារឿយៗជាអ្នកឧបត្ថម្ភធំដល់ការប្រកួតប្រដាល់គុនខ្មែរ ដើម្បីលើកស្ទួយក្បាច់គុនបុរាណ។ ក្រុមហ៊ុន អចលនទ្រព្យ តែងតែជួយធ្វើផ្លូវ និងតបណ្ដាញអគ្គិសនីចូលក្នុងសហគមន៍ដែលមិនទាន់មានការអភិវឌ្ឍន៍។ ក្រុមហ៊ុន លក់រាយ ដូចជាផ្សារទំនើប ឡាក់គី (Lucky) ចាប់ផ្ដើមលើកទឹកចិត្តអតិថិជនឱ្យប្រើថង់បរិស្ថានជំនួសថង់ប្លាស្ទិក។ ក្រុមហ៊ុន អាកាសចរណ៍ ក្នុងស្រុកតែងតែជួយសម្រួលការដឹកជញ្ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្នុងបេសកកម្មមនុស្សធម៌។ ក្រុមហ៊ុន ធានារ៉ាប់រង ចាប់ផ្ដើមបង្កើតកម្មវិធីយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ដល់អ្នកបើកបរម៉ូតូ។ ក្រុមហ៊ុនខ្មែរភាគច្រើនចូលចិត្តធ្វើការងារសង្គមបែប សប្បុរសធម៌ ដូចជាការចែកអង្ករ មី និងសម្ភារៈសិក្សា។ ការបរិច្ចាគឈាមជារួមពីបុគ្គលិកក្រុមហ៊ុន បានក្លាយជាវប្បធម៌ជួយសង្គមដ៏ពេញនិយមមួយនៅកម្ពុជា។ ក្រុមហ៊ុនខ្លះត្រូវបានគេរិះគន់ថា ធ្វើការងារសង្គមត្រឹមតែដើម្បី យកមុខមាត់ ឬផ្សព្វផ្សាយពាណិជ្ជកម្មតែប៉ុណ្ណោះ។ ការយល់ដឹងអំពី អភិបាលកិច្ចល្អ និងតម្លាភាពហិរញ្ញវត្ថុ នៅមានកម្រិតក្នុងចំណោមសហគ្រាសខ្នាតតូច និងមធ្យម។ ក្រុមហ៊ុនមួយចំនួននៅមិនទាន់យកចិត្តទុកដាក់ខ្លាំងលើ ការគ្រប់គ្រងសំណល់ រាវ និងរឹង ដែលចេញពីផលិតកម្មរបស់ខ្លួន។ ការផ្ដល់ អាហារថ្ងៃត្រង់ ឥតគិតថ្លៃដល់បុគ្គលិក គឺជាការអនុវត្តកិច្ចការសង្គមផ្ទៃក្នុងដែលក្រុមហ៊ុនខ្មែរមួយចំនួនចាប់ផ្ដើមធ្វើ។ ក្រុមហ៊ុនជាច្រើននៅកម្ពុជាជួបការលំបាកក្នុងការវាស់វែងថា តើលុយដែលជួយសង្គមទៅ ពិតជាបានផលដល់ពលរដ្ឋកម្រិតណា។ ក្រុមហ៊ុនដែលគ្រប់គ្រងដោយ គ្រួសារ ច្រើនតែធ្វើកិច្ចការសង្គមផ្អែកលើជំនឿសាសនា និងសេចក្ដីជ្រះថ្លារបស់ម្ចាស់ក្រុមហ៊ុន។ ការសហការរវាង វិស័យឯកជន និងរដ្ឋ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ កំពុងមានសន្ទុះខ្លាំង។ ក្រុមហ៊ុន ជីប ម៉ុង (Chip Mong ) បានវិនិយោគលើបច្ចេកវិទ្យា អុីស៊ីសាយខល "Ecicycle" ដើម្បីបំប្លែងកាកសំណល់ឧស្សាហកម្មទៅជាថាមពលសម្រាប់ផលិតស៊ីម៉ងត៍។ ក្រុមហ៊ុន ស្មាត (Smart) បានបង្កើតមូលនិធិ "Smart for Cambodia" ដែលផ្តោតលើសសរស្តម្ភសំខាន់ៗដូចជា ការអប់រំ កីឡា និងនវានុវត្តន៍បច្ចេកវិទ្យា។ ធនាគារ ABA តែងតែផ្តល់ជំនួយហិរញ្ញវត្ថុដល់ មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។ ក្រុមហ៊ុន កូកាកូឡា បានសម្រេចគោលដៅក្នុងការផ្តល់ទឹកស្អាតដល់សហគមន៍វិញ ស្មើនឹងបរិមាណទឹកដែលពួកគេប្រើប្រាស់ក្នុងផលិតកម្ម។ ក្រុមហ៊ុន ណាហ្គាវើលដ៍ (NagaWorld) តាមរយៈកម្មវិធី "NagaWorld Kind" បានជួយបណ្តុះបណ្តាលជំនាញដេរ និងការបង្កើតមុខរបរដល់ស្ត្រីក្នុងសហគមន៍។ ក្រុមហ៊ុន សែលកាត (Cellcard) បានសហការជាមួយក្រសួងអប់រំ ដើម្បីបង្កើតកម្មវិធីសិក្សាតាមទូរស័ព្ទដៃសម្រាប់សិស្សានុសិស្សអំឡុងពេលវិបត្តិកូវីដ-១៩។ ធនាគារ អេស៊ីលីដា (ACLEDA) ផ្តល់អាទិភាពខ្ពស់ក្នុងការជួលបុគ្គលិកដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់ ដើម្បីជួយបង្កើតការងារនៅតាមជនបទ។ ក្រុមហ៊ុន ភីធីធី (PTT ) បានបង្កើតយុទ្ធនាការ "ដាំដើមឈើដើម្បីអនាគត" នៅតាមស្ថានីយប្រេងឥន្ធនៈរបស់ខ្លួនទូទាំងប្រទេស។ ក្រុមហ៊ុន ខេអេចអិល ក្រុប (KHL Group) តែងតែជួយដល់សិល្បករខ្មែរ និងការផ្សព្វផ្សាយវប្បធម៌តាមរយៈកម្មវិធីកម្សាន្តធំៗ។ ក្រុមហ៊ុន ស៉ីភី ខេមបូឌា (CP Cambodia) បានរៀបចំកម្មវិធី "កសិករគំរូ" ដើម្បីផ្ទេរបច្ចេកវិទ្យាចិញ្ចឹមសត្វទំនើបដល់កសិករខ្នាតតូច។ ការបរិច្ចាគ ឈាម ដោយស្ម័គ្រចិត្តពីបុគ្គលិកក្រុមហ៊ុននានា បានក្លាយជាប្រភពផ្គត់ផ្គង់ឈាមដ៏សំខាន់សម្រាប់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ក្រុមហ៊ុនជាច្រើននៅកម្ពុជាបានប្រើប្រាស់កម្មវិធី សប្បុរសធម៌ ដើម្បីកៀងគរថវិកាជួយដល់មន្ទីរពេទ្យកុមារ និងជនងាយរងគ្រោះ។ ការឧបត្ថម្ភដល់ ការប្រកួតប្រដាល់គុនខ្មែរ ពីក្រុមហ៊ុនស្រាបៀរ និងភេសជ្ជៈ បានជួយឱ្យកីឡាករខ្មែរមានជីវភាពធូរធារ និងមានសក្តានុពលខ្ពស់។ ក្រុមហ៊ុនអចលនទ្រព្យធំៗបានចូលរួមសាងសង់ ស្ពាន និងផ្លូវថ្នល់ សាធារណៈ ដែលជាការជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋជុំវិញតំបន់អភិវឌ្ឍន៍។ ការផ្តល់ អាហារូបករណ៍ ពីវិស័យឯកជនបានជួយកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់និស្សិតក្រីក្រនៅតាមបណ្តាខេត្ត។ ក្រុមហ៊ុនក្នុងវិស័យ កសិ-ឧស្សាហកម្ម បានជួយបង្កើតទីផ្សារឱ្យកសិករខ្មែរ តាមរយៈការបញ្ជាទិញផលិតផលក្នុងស្រុកយកមកកែច្នៃ។ យុទ្ធនាការ "កាត់បន្ថយថង់ប្លាស្ទិក" របស់ផ្សារទំនើប ឡាក់គី (Lucky) និង ម៉ាក្រូ (Makro) បានជួយដាស់ស្មារតីបរិស្ថានដល់អ្នកក្រុងភ្នំពេញ។ ក្រុមហ៊ុនធានារ៉ាប់រងបានបង្កើតកម្មវិធី សុវត្ថិភាពចរាចរណ៍ ដោយការចែកមួកសុវត្ថិភាពឥតគិតថ្លៃដល់សិស្សសាលា។ ក្នុងវិស័យកាត់ដេរ កម្មវិធី Better Factories Cambodia បានជួយជំរុញឱ្យរោងចក្រគោរពសិទ្ធិការងារ និងលក្ខខណ្ឌការងារល្អប្រសើរ។ ក្រុមហ៊ុនផលិតទឹកបរិសុទ្ធក្នុងស្រុកដូចជា វីតាល់ (Vital) បានបង្កើតមូលនិធិ ២៥ រៀល ពីដបនីមួយៗដើម្បីជួយដល់ការងារសង្គម។ ការចុះបញ្ជីអាជីវកម្ម និងការបង់ពន្ធត្រឹមត្រូវរបស់ក្រុមហ៊ុនធំៗ គឺជាការជួយដល់ ចំណូលថវិកាជាតិ ដើម្បីអភិវឌ្ឍប្រទេស។ ក្រុមហ៊ុនដែលមានម្ចាស់ជាជនជាតិខ្មែរ ច្រើនតែផ្សារភ្ជាប់សកម្មភាពសង្គមទៅនឹង ពិធីបុណ្យសាសនា ដូចជាភ្ជុំបិណ្ឌ និងចូលឆ្នាំខ្មែរ។ ការបង្កើត មជ្ឈមណ្ឌលបណ្តុះបណ្តាល ក្នុងក្រុមហ៊ុន ជួយឱ្យកម្មករខ្មែរទទួលបានជំនាញថ្មីៗ ដែលមិនមានបង្រៀននៅក្នុងសាលា។ ក្រុមហ៊ុនមួយចំនួនបានដាក់ចេញនូវគោលការណ៍ "សីលធម៌អាជីវកម្ម" ដើម្បីបង្ការអំពើពុករលួយក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ ការយកចិត្តទុកដាក់លើ សុខភាពផ្លូវចិត្ត របស់បុគ្គលិក កំពុងក្លាយជាប្រធានបទថ្មីដែលក្រុមហ៊ុនបច្ចេកវិទ្យានៅភ្នំពេញចាប់ផ្ដើមអនុវត្ត។ កិច្ចការសង្គមនៅកម្ពុជានឹងវិវឌ្ឍពីការផ្តល់ជំនួយម្តងម្កាល ទៅជាការវិនិយោគលើ និរន្តរភាពសហគមន៍ យូរអង្វែង។ អតិថិជនកម្ពុជានឹងកាន់តែមានឥទ្ធិពល ក្នុងការបង្ខំឱ្យក្រុមហ៊ុនត្រូវធ្វើអាជីវកម្មដោយមាន តម្លាភាព និងការទទួលខុសត្រូវ។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នឹងជួយឱ្យការងារសង្គមរបស់ក្រុមហ៊ុនកាន់តែមាន តម្លាភាព និងងាយស្រួលក្នុងការត្រួតពិនិត្យ។ ភាពជាដៃគូរវាង រដ្ឋ និងឯកជន នឹងក្លាយជាគំរូដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាសង្គមធំៗ ដូចជាបរិស្ថាន និងការអប់រំ។ ក្រុមហ៊ុនដែលជោគជ័យបំផុតនៅកម្ពុជា គឺជាក្រុមហ៊ុនដែលចេះធ្វើឱ្យ "ផលចំណេញអាជីវកម្ម" និង "ផលប្រយោជន៍សង្គម" ដើរទន្ទឹមគ្នា។ សម្រាប់់ការអភិវឌ្ឍជនបទវិញ ក្រុមហ៊ុនខ្លះបាន ចូលរួមគាំទ្រគម្រោងអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ដូចជាការផ្ដល់ទឹកស្អាត បង្គន់អនាម័យ សាងសង់ផ្លូវលំ ឬការគាំទ្រដល់វិស័យកសិកម្ម ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាជន។ មួយវិញទៀតមានគំនិតផ្តួចផ្តើមដែលផ្តោតលើកុមារកំព្រា កុមារងាយរងគ្រោះ មនុស្សចាស់ជរា ឬការគាំទ្រដល់ការបោសសម្អាតមីន និងការផ្តល់ជំនួយដល់ជនរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ។ រីឯការជួយសង្គមដោយការដំណើរការអាជីវកម្មប្រកបដោយក្រមសីលធម៌ និងតម្លាភាពវិញ ផ្តោតលើរបៀបដែលក្រុមហ៊ុនដំណើរការអាជីវកម្មរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវ។ ដោយធ្វើការប្រកាន់ខ្ជាប់នូវស្តង់ដារក្រមសីលធម៌ខ្ពស់ គ្មានការផ្ដល់ ឬទទួលសំណូក និងការអនុវត្តនីតិវិធីផ្ទៃក្នុងច្បាស់លាស់ដើម្បីការពារអំពើពុករលួយ។ ហើយមានទំនួលខុសត្រូវលើខ្សែសង្វាក់ផ្គត់ផ្គង់ និងធានាថាដៃគូផ្គត់ផ្គង់ទាំងអស់ ទាំងក្នុងស្រុក និងអន្តរជាតិ ក៏ប្រកាន់ខ្ជាប់នូវការអនុវត្តប្រកបដោយក្រមសីលធម៌ មិនប្រើប្រាស់កម្លាំងពលកម្មកុមារ ឬការងារដោយបង្ខំ និងរក្សាបាននូវស្តង់ដារបរិស្ថានដូចគ្នាដែរ។ ទន្ទឹមនឹងនេះការត្រូវ រក្សាស្តង់ដារខ្ពស់បំផុតសម្រាប់គុណភាពផលិតផល និងសុវត្ថិភាពអ្នកប្រើប្រាស់ ដោយគោរពតាមបទប្បញ្ញត្តិជាតិ និងអន្តរជាតិ ព្រមទាំងមានយន្តការគ្រប់គ្រងគុណភាពច្បាស់លាស់។ ទោះបីជាមានការរីកចម្រើនក៏ដោយ ក្រុមហ៊ុននៅកម្ពុជាប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនក្នុងការទទួលយក និងទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន មិនទាន់ពេញលេញនៅឡើយ ដោយសារ កត្តាជាច្រើនដូចជា ការយល់ដឹងមានកម្រិត កង្វះធនធាន ក្របខ័ណ្ឌច្បាប់មិនទាន់ពេញលេញ ការគ្រប់គ្រងទិន្នន័យ និងការរាយការណ៍ និងគម្លាតជំនាញជាដើម។